នៅក្នុងសង្គមខ្មែរ ឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃជាច្រើនត្រូវបានបង្កើតឡើងដោយដៃយ៉ាងប៉ិនប្រសប់ពីវត្ថុធាតុដើមធម្មជាតិ ដែលមានស្រាប់នៅក្នុងបរិស្ថានជុំវិញខ្លួន។ ក្នុងនោះក៏មានអំបោស ធ្វើឡើងដោយសរសៃរុក្ខជាតិផ្សេងៗ ជាឧទាហរណ៍ជាក់ស្ដែងមួយរបស់កេរដំណែលខ្មែរ។ អំបោស គឺជាឧបករណ៍ដ៏ចាំបាច់បំផុតសម្រាប់សម្អាតគេហដ្ឋាន និងបរិស្ថាន ហើយនៅកម្ពុជា អំបោសត្រូវបានផលិតឡើងពីសម្ភារៈធម្មជាតិជាច្រើនប្រភេទ ដែលសម្ភារៈនីមួយៗមានលក្ខណៈពិសេស និងមុខងារខុសៗគ្នា។ នៅក្នុងនោះមាន អំបោសផ្កាស្មៅ គឺជាអំបោសដែលគេនិយមប្រើប្រាស់បំផុតសម្រាប់បោសសម្អាតផ្ទៃខាងក្នុងផ្ទះ ដែលវាត្រូវបានផលិតឡើងពីផ្កាស្មៅម្យ៉ាង ដែលមានឈ្មោះថាផ្កាអំបោស។ រុក្ខជាតិនេះដុះលូតលាស់ដោយធម្មជាតិនៅតាមតំបន់ខ្ពង់រាប ឬតំបន់ព្រៃភ្នំ។ ការប្រើប្រាស់ផ្កាស្មៅ សម្រាប់ធ្វើអំបោសមានតាំងពីយូរលង់ណាស់មកហើយ ហើយបានក្លាយជាផ្នែកមួយនៃជីវភាពប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ ជាពិសេសនៅតាមតំបន់ជនបទ។។ ប៉ុន្តែមិនមែនផ្កាស្មៅគ្រប់ប្រភេទសុទ្ធតែអាចយកមកធ្វើអំបោសបានល្អនោះទេ ប្រភេទផ្កាស្មៅដែលល្អបំផុតសម្រាប់ធ្វើអំបោស គឺផ្កាស្មៅដែលទុំល្មម មានសរសៃវែងត្រង់ មិនទាន់ប្រែពណ៌លឿងខ្លាំងពេក ឬមិនទាន់ជ្រុះគ្រាប់អស់។ មួយវិញទៀត ការប្រមូលផលត្រូវធ្វើឡើងនៅរដូវប្រាំង ជាទូទៅចន្លោះខែវិច្ឆិកា ដល់ខែកុម្ភៈ ដែលជាពេលវេលាផ្កាស្មៅចាប់ផ្ដើមទុំ និងងាយស្រួលក្នុងការសម្ងួតដោយពន្លឺថ្ងៃ។ សម្រាប់ការផលិតអំបោសផ្កាស្មៅនេះ ដំបូងគេយកផ្កាស្មៅដែលប្រមូលបាន ត្រូវយកទៅហាលថ្ងៃឲ្យស្រពាប់បន្តិចដើម្បីងាយស្រួលសម្អាត និងរក្សាពណ៌ធម្មជាតិ។ បន្ទាប់មកផ្កាស្មៅដែលស្រពាប់ ត្រូវបានយកមកបកសម្អាតស្លឹក ឬកម្ទេចកំទីតូចៗដែលជាប់នៅនឹងគល់ ហើយបែងចែកតាមទំហំ និងគុណភាព។ ប្រសិនបើផ្កាស្មៅណាដែលស្អាត និងមានគុណភាពល្អ នឹងត្រូវទុកសម្រាប់ធ្វើអំបោសប្រភេទលេខ១។ ក្រោយពីសម្អាតហើយ ផ្កាស្មៅត្រូវយកទៅហាលថ្ងៃឲ្យស្ងួតល្អទាំងស្រុង រហូតដល់វាប្រែជាស្រាល និងរក្សាភាពធន់។ ក្នុងការដំណើរការសម្ងួតគឺសំខាន់ណាស់ ដើម្បីការពារកុំឲ្យកើតផ្សិត ឬមានសំណើម ដែលអាចបណ្ដាលឲ្យឆាប់ខូចពេលប្រើប្រាស់។ ដំណាក់បន្ទាប់គេប្រមូលផ្ដុំផ្កាស្មៅដែលបានសម្អាតរួច ជាបាច់តូចៗ ដែលមានទំហំប្រហាក់ប្រហែលគ្នារួចយកមកចងភ្ជាប់គ្នាដោយខ្សែពួរ ឬខ្សែផ្លាស្ទិចឲ្យណែនល្អបំផុត។ វិធីក្នុងការចងនេះមានលំនាំច្រើន ដូចជាការចងរឹតពីគល់ទៅចុង ឬចងជាកងៗ ដែលជួយឲ្យអំបោសមានរាងស្អាត មិនងាយរលុះសរសៃ និងរឹងមាំល្អ ពេលខ្លះគេក៏ប្រើកាវ ឬជ័រធម្មជាតិដើម្បីបិទគល់ផ្កាស្មៅឲ្យកាន់តែណែនល្អដែរ។ ជាចុងក្រោយ គេយកដងអំបោសដែលធ្វើពីឈើឫស្សី ឬឈើរឹងធម្មតា ដូចជាឈើគគីរ ឬឈើព្រីងឮ មកដាក់ភ្ជាប់ជាមួយគល់ផ្កាស្មៅដែលបានចងរួច ដោយប្រើខ្សែ ឬដែកគោលតូចៗ។ អ្វីដែលសំខាន់គឺ ដងអំបោសនេះគួរមានប្រវែងសមល្មមដើម្បីងាយស្រួលកាន់ និងប្រើប្រាស់ ហើយក៏ត្រូវរំលីងឲ្យរលោងដើម្បីការពារការមុតដៃផងដែរ។ ចំណែកឯលក្ខណៈសម្បត្តិអំបោសផ្កាស្មៅនេះវិញ ងាយស្រួលកាន់ មិនធ្វើឲ្យហត់ ហើយសំខាន់បំផុតគឺមិនបង្កការឆ្កូតដល់កម្រាលផ្ទះ កម្រាលការ៉ូ ឈើ បេតុងរាប ឬសម្ភារៈផ្សេងៗឡើយ។ ហើយគេនិយមប្រើសម្រាប់បោសនេះសម្អាតកម្រាលផ្ទះ ជាពិសេសកម្រាលក្នុងបន្ទប់គេង បន្ទប់ទទួលភ្ញៀវ កន្លែងដែលមានផ្ទៃរាបស្មើ និងកន្លែងស្ងួតជាដើម។ ម៉្យាងទៀត សរសៃផ្កាស្មៅដែលតូចៗ ល្អិត របស់អំបោស អាចបោសសម្អាតធូលីដី កម្ទេចកំទីតូចៗ សក់ ឬសំរាមស្រាលៗ ដូចជាកម្ទេចក្រដាស កម្ទេចអាហារតូចៗ បានយ៉ាងស្អាត។ ប៉ុន្តែវាមិនធន់នឹងទឹក ឬកម្តៅថ្ងៃខ្លាំងទេ ដូច្នេះដើម្បីអាចប្រើប្រាស់បានយូរ មិនត្រូវទុកឲ្យត្រូវទឹក ឬមិនត្រូវទុកហាលថ្ងៃចោលនោះទេ។ ទន្ទឹមនឹងនេះផងដែរ វាមានតម្លៃថោក និងងាយស្រួលរកទិញ នៅតាមទីផ្សារ ឬតូបលក់សម្ភារៈប្រើប្រាស់ផ្សេងៗ។ បើយើងនិយាយអំពី អំបោសជក់ត្នោតវិញ ជាប្រភេទអំបោសដែលមានលក្ខណៈប្លែកពីអំបោសផ្កាស្មៅ ដោយសារវាត្រូវបានធ្វើពីសរសៃគល់ស្លឹកត្នោត ឬគេនិយមហៅថា គាវត្នោត។ អ្វីដែលពិសេសនោះគឺ អំបោសនេះ រឹង ធ្ងន់ មានប្រសិទ្ធភាពខ្ពស់ក្នុងការបោសសម្អាតសំរាមធំៗនៅទីធ្លាខាងក្រៅ។ ហើយប្រភេទអំបោសនេះ និយមប្រើប្រាស់នៅតាមវត្តអារាម និងសាលារៀន ដែលមានទីធ្លាធំៗ ។ ចំណែកឯប្រភេទសរសៃគាវត្នោតដែលល្អបំផុតសម្រាប់មកធ្វើជាប្រភេទដែលបានមកពីគល់ស្លឹកត្នោតដែលធំ ចាស់ និងរឹងមាំ។ សម្រាប់់ការការផលិតអំបោសជក់ត្នោតនេះ ដំបូង គេប្រមូលគល់ស្លឹកត្នោតដែលធំៗ មកប្រលាដោយយកតែសរសៃគាវត្នោតដោយប្រុងប្រយ័ត្ន។ ក្នុងដំណើរការនេះ ទាមទារកម្លាំង និងមានបច្ចេទេសខ្ពស់ ព្រោះគាវត្នោតមានភាពរឹងនិងជាប់ខ្លាំងជាមួយនឹង គល់ស្លឹកត្នោត។ ជួនកាលគេត្រូវត្រាំគល់ស្លឹកត្នោតក្នុងទឹកដើម្បីឲ្យវាទន់ងាយលាយកសរសៃគាវ។ ដំណាក់់បន្ទាប់ សរសៃគាវត្នោតដែលបានមក ត្រូវយកទៅលាងសម្អាតឲ្យបានស្អាតល្អ ដើម្បីកម្ចាត់កម្ទេចកំទីដី ឬធូលី។ បន្ទាប់មក យកទៅហាលថ្ងៃឲ្យស្ងួតល្អអស់ជាតិទឹក ដើម្បីការពារសំណើម និងផ្សិត ដែលអាចបណ្ដាលឲ្យរលួយ។ ក្រោយពីហាលថ្ងៃស្ងួតហើយគេផ្ដុំគ្នាជាកញ្ចុំៗ រួចយកមកចងភ្ជាប់គ្នាដោយខ្សែពួរ ឬខ្សែប្លាស្ទិចឲ្យណែនល្អ ដើម្បីបង្កើតជាទម្រង់អំបោសដែលមានក្បាលធំ និងរឹងមាំ។ វិធីចងនេះគឺ រឹតពីគល់រហូតដល់ពាក់កណ្ដាលក្បាលអំបោស ដើម្បីឲ្យសរសៃនៅជាប់គ្នាល្អ។ ជួនកាលគេចងវាជាលក្ខណៈ ក្បាលមូល ឬ ក្បាលសំប៉ែត អាស្រ័យទៅតាមការប្រើប្រាស់។ ចុងក្រោយគេយកឈើរឹងមាំ មកធ្វើជាដងអំបោស ដោយធ្វើការដោតជាប់និងក្បាលអំបោសយកខ្សែចងឲ្យណែន ឬប្រើដែកគោលតូចៗ ជាទូទៅសម្រាប់ប្រភេទក្បាលមូល គេប្រើដងដែលមានប្រវែងវែងល្មម ហើយសម្រាប់អំបោសដែលមានក្បាលសំបែត គេប្រើដងខ្លីជាបណ្តោយសម្រាប់អង្គុយបោស។ សម្រាប់លក្ខណៈសម្បត្តិរបស់អំបោសជក់ត្នោតវិញ អំបោសប្រភេទនេះមានភាពធន់ជាពិសេស អាចបោសវត្ថុ ឬសម្រាមធ្ងន់ៗបានល្អ។ ហើយស័ក្តិសមបំផុតសម្រាប់បោសសម្អាតកម្ទេចកំទីធំៗដូចជា ស្លឹកឈើ មែកឈើតូចៗ ថ្មតូចៗ ដីខ្សាច់ ធូលីដីរឹង ឬកាកសំណល់រឹងៗ តាមទីធ្លាខាងក្រៅ ផ្លូវដើរ និងសួនច្បារផ្សេងៗ។ ជាទូទៅវាមានតម្លៃសមរម្យ ដែលគេរកទិញបានតាមទីផ្សារទូទៅ ឬតូបលក់សម្ភារៈប្រើប្រាស់ផ្សេងៗ។ ចំណែកឯប្រភេទអំបោសមួយទៀតនោះគឺ អំបោសធាងដូងជាប្រភេទអំបោសដ៏ពេញនិយមមួយទៀត ជាពិសេសនៅតំបន់ដែលមានដើមដូងច្រើនដូចជានៅតំបន់ឆ្នេរ ឬជនបទ។ វាត្រូវបានផលិតឡើងពីធាងស្លឹកដូង ដែលមានលក្ខណៈរឹង ត្រង់ និងវែង អាចប្រើប្រាស់បានទាំងការបោសសម្អាតផ្ទៃរាបស្មើ និងកម្ទេចកំទីតូចធំ។ ជាធម្មតាធាងស្លឹកដូងដែលល្អគឺធាងដែលរឹងមាំ ត្រង់ មិនទាន់ប្រេះ និងមានប្រវែងវែងល្មម ប៉ុន្តែយ៉ាងណាវិញធាងពីស្លឹកដូងចាស់ៗច្រើនតែមានគុណភាពល្អជាង។ សម្រាប់ការផលិតអំបោសនេះវិញ ដំបូងគេប្រមូលស្លឹកដូង ដែលជ្រុះមកដី ឬធ្វើការកាត់យកស្លឹកដូងដែលចាស់ៗ។ បន្ទាប់មកគេបកយកតែធាងស្លឹកដូង ប៉ុន្តែដើម្បីឲ្យងាយស្រួលក្នុងការបក គេយកស្លឹកដូងត្រាំទឹកបន្តិចសិន។ ក្រោយមកធាងដែលបកហើយត្រូវយកទៅលាងសម្អាត និងហាលថ្ងៃឲ្យស្ងួតល្អ ដើម្បីការពារការរលួយ និងរឹងមាំល្អ។ ដំណាក់កាលបន្ទាប់ ធាងដូងដែលបានសម្ងួតរួច ត្រូវយកមកផ្ដុំគ្នាជាបាច់តូចៗ ដែលជាទូទៅចាប់ពី ៤០ ទៅ ៨០ ធាង អាចធ្វើបានអំបោសមួយ ឬអាស្រ័យលើទំហំដែលចង់បាន។ បន្ទាប់មកបាច់ធាងដូងទាំងនោះត្រូវបានយកមកចងភ្ជាប់គ្នាដោយខ្សែពួរឬខ្សែនីឡុង ឲ្យណែនល្អ ដើម្បីបង្កើតជាទម្រង់ក្បាលអំបោស។ ជួនកាលគេចងច្រើនកន្លែង ប្រហែលជា ២ ទៅ ៣ កន្លែង ដើម្បីឲ្យក្បាលអំបោសនៅនឹងល្អ និងមិនងាយរលុះ។ ចុងក្រោយគេយកដងអំបោសដែលធ្វើពីឈើ ឬឫស្សីទៅដាក់ភ្ជាប់ជាមួយនឹងគល់ធាងដូងដែលបានចងរួច ដោយប្រើខ្សែចងឲ្យណែន ឬប្រើដែកគោលតូចៗ ដើម្បីធានាថាវាជាប់ល្អ។ សម្រាប់លក្ខណៈសម្បត្តិរបស់់អំបោសនេះវិញ មានភាពរឹងមាំ និងធន់ល្អ អាចប្រើប្រាស់បានយូរអង្វែង មិនងាយបាក់ ឬខូច។ ហើយអាចបោសសម្អាតកម្ទេចកំទីតូចៗ ស្លឹកឈើ ធូលីដីនៅតាមទីធ្លាខាងក្រៅ ឬកន្លែងណាដែលមានផ្ទៃរឹងបានយ៉ាងល្អ។ ម៉្យាងវិញទៀតវាអាចបោសកម្ទេចកំទីធំៗបានល្អ ជាងអំបោសផ្កាស្មៅ ហើយក៏អាចបោសកម្ទេចកំទីតូចៗបានល្អជាងអំបោសជក់ត្នោតផងដែរ។